សុភាសិតខ្មែរ «គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ» គឺជាពាក្យប្រៀបធៀបដ៏ឈ្លាសវៃមួយ ដែលបង្កប់នូវគតិបណ្ឌិតអំពី ប្រសិទ្ធភាពនៃការងារជាក្រុម និង ផលវិបាកនៃការគ្រប់គ្រងមិនបានល្អ។ សុភាសិតនេះរំលេចឲ្យឃើញពីសារៈសំខាន់នៃភាពសាមគ្គី ការរៀបចំចាត់ចែង និងការសម្របសម្រួលនៅក្នុងកិច្ចការរួម។ អត្ថន័យត្រង់សុភាសិតនេះសំដៅទៅលើដំណើរការធ្វើ អន្សម ដែលជាបង្អែមប្រពៃណីខ្មែរ ហើយការធ្វើនំអន្សមមានតាមដំណាក់កាលរបស់វា។ «គ្នាច្រើនអន្សមខ្លោច» មានន័យថានៅពេលមនុស្សច្រើននាក់ចូលរួមដាំអន្សមតែមួយ អ្នកខ្លះបន្ថែមភ្លើងច្រើនពេក អ្នកខ្លះបន្ថែមទឹកតិចពេក ឬម្នាក់ៗរវល់តែចង្អុលបង្ហាញគ្នាទៅវិញទៅមក មិនមានការសម្របសម្រួលច្បាស់លាស់។ ជាលទ្ធផល អន្សមអាចនឹងឆ្អិនខ្លាំងរហូតដល់ ខ្លោច ឬខូចអស់ ហូបមិនកើត។ នេះបង្ហាញពីភាពរញ៉េរញ៉ៃ ចលាចល នៅពេលមានមនុស្សជ្រៀតជ្រែកច្រើនពេក។ «គ្នាដូចស្រមោចអន្សមឆៅ» មានន័យថា ស្រមោចជាសត្វតូចៗដែលមានគ្នាច្រើនមែន ប៉ុន្តែពួកវាមានរបៀបរៀបរយ និងធ្វើការដោយសាមគ្គីភាព។ តែក្នុងបរិបទនៃការធ្វើអន្សម បើទោះជាមានគ្នាច្រើនដូចស្រមោចក៏ដោយ បើគ្មានការរៀបចំ បែងចែកភារកិច្ច បានត្រឹមត្រូវនោះទេ ទោះបីមានកម្លាំងច្រើនប៉ុណ្ណាក៏ដោយ ក៏ការងារនោះមិនអាចសម្រេចបានល្អឡើយ។ ពោលវាជាហេតុដែលធ្វើឲ្យអន្សមនៅតែឆៅ ឬមិនអាចទទួលយកបាន។ អត្ថន័យអប់រំសុភាសិតនេះបង្កប់នូវមេរៀនអប់រំដ៏មានតម្លៃជាច្រើនសម្រាប់ការងារ និងការរស់នៅជាសង្គម។ យ៉ាងណាមិញ ទោះមានកម្លាំងច្រើនប៉ុណ្ណាក៏ដោយ បើគ្មានការបែងចែកភារកិច្ចច្បាស់លាស់ ការដឹកនាំត្រឹមត្រូវ និងការសម្របសម្រួលគ្នារវាងសមាជិកទេ។ នោះវានឹងធ្វើឲ្យការងារមិនអាចប្រព្រឹត្តទៅដោយរលូន ហើយអាចនាំឲ្យមានភាពរញ៉េរញ៉ៃ បាត់បង់ប្រសិទ្ធភាពទៀតផង។ ការជៀសវាងការជ្រៀតជ្រែកហួសហេតុ ពីសំណាក់មនុស្សច្រើននាក់ក្នុងកិច្ចការតែមួយមិនបានជួយឲ្យគ្រប់យ៉ាងប្រសើរឡើងនោះទេ ព្រោះប្រសិនបើគ្រប់គ្នាព្យាយាមធ្វើអ្វីៗដោយខ្លួនឯង ឬលូកលាន់គ្នាទៅវិញទៅមកដោយគ្មានរបៀប នោះនឹងបណ្ដាលឲ្យមានបញ្ហា។ ដែលនេះជាពាក្យដែលចាស់ៗរមែងតែងនិយាយថា មនុស្សច្រើន អត់បានការ។ សុភាសិតនេះចង់ក្រើនរំលឹកយើងថា បរិមាណ មិនមែនជាកត្តាកំណត់ជោគជ័យជានិច្ចទេ។ អ្វីដែលសំខាន់គឺ គុណភាពនៃការងារ ការយល់ដឹង និងការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ភាពសាមគ្គីពិតប្រាកដមិនមែនត្រឹមតែការរួមគ្នាធ្វើប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលទាំងការយល់ដឹងពីតួនាទីរៀងៗខ្លួន ការគោរពគ្នាទៅវិញទៅមក និងការធ្វើការក្រោមការដឹកនាំដែលមានប្រសិទ្ធភាព។ ដូចពាក្យថា សាមគ្គីនាំមកនៅជ័យជំនះ ប៉ុន្តែវាក៏ត្រូវតែមានការរៀបចំឲ្យល្អិតល្អន់ផងដែរ។ យ៉ាងណាមិញមុននឹងចាប់ផ្ដើមធ្វើកិច្ចការណាមួយជាក្រុម វាចាំបាច់ណាស់ត្រូវមានការរៀបចំផែនការ បែងចែកភារកិច្ច និងកំណត់គោលដៅច្បាស់លាស់ ដើម្បីជៀសវាងការចំណាយកម្លាំងពលកម្មឥតប្រយោជន៍។ សុភាសិត «គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ» គឺជាមេរៀនដ៏មានតម្លៃមួយសម្រាប់អ្នកដឹកនាំ ក៏ដូចជាសមាជិកគ្រប់រូបនៅក្នុងក្រុម ឬអង្គភាពនានា។ វាដាស់តឿនឲ្យយើងយល់ថា ការមានកម្លាំងច្រើនមិនមែនជាការធានានូវជោគជ័យជានិច្ចទេ លុះត្រាតែមានការរៀបចំចាត់ចែងប្រកបដោយប្រសិទ្ធភាព មានការសម្របសម្រួលល្អ និងភាពសាមគ្គីប្រកបដោយប្រាជ្ញា។